ការធ្វើ ស្លឹកត្នោតសម្រាប់ប្រក់ដំបូល មិនត្រឹមតែជារបរចិញ្ចឹមជីវភាពទេ ប៉ុន្តែក៏ជាប្រភេទវិចិត្រសិល្បៈបែបប្រពៃណីផងដែរ។ វាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងអរិយធម៌ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។ ដំបូលស្លឹកត្នោតបានក្លាយជានិមិត្តរូបនៃភាពសាមញ្ញ ភាពត្រជាក់ និងការរស់នៅដោយពឹងផ្អែកលើធម្មជាតិរបស់ខ្មែរអស់រាប់សតវត្សរ៍មកហើយ។ ដោយសារតែគុណសម្បត្តិលេចធ្លោរបស់វាដែលឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅនឹងអាកាសធាតុក្ដៅហើយសើមនៃប្រទេសកម្ពុជា។ ដំណើរការនៃការធ្វើស្លឹកត្នោតប្រក់ដំបូល គឺជាបច្ចេកទេសដ៏ស្មុគស្មាញមួយដែលទាមទារនូវភាពប៉ិនប្រសប់ ភាពអត់ធ្មត់ និងបទពិសោធន៍ពីជាងស្បូវ។ គ្រប់ដំណាក់កាលទាំងអស់សុទ្ធតែមានសារៈសំខាន់និងត្រូវធ្វើវាតាមជំហាននីមួយៗដែលមានការជ្រើសរើស និងការរៀបចំស្លឹកត្នោត ការរៀបស្លឹកជាផ្ទាំងៗ និងបច្ចេកទេសប្រក់ដំបូល។ ជាដំបូងគឺ ការជ្រើសរើស និងការរៀបចំស្លឹកត្នោត ជំហានដំបូងគឺការជ្រើសរើស ស្លឹកត្នោតណាដែលធំល្អ មិនចាស់ពេករហូតដល់ស្រួយ និងមិនខ្ចីពេកដែលងាយរលួយ។ ស្លឹកដែលល្អបំផុតគឺស្លឹកដែលមានពណ៌បៃតងស្រស់ស្អាត ហើយនៅមានភាពទន់ល្មម។ បន្ទាប់ពីប្រមូលផល ស្លឹកទាំងនោះត្រូវយកទៅ ហាលថ្ងៃឲ្យស្ងួតល្មម ដើម្បីកាត់បន្ថយជាតិសំណើម និងបង្កើនភាពធន់ ប៉ុន្តែមិនត្រូវហាលឲ្យស្រួយពេកឡើយ ព្រោះវាអាចបាក់បែកនៅពេលធ្វើការ។ ដំណើរការហាលនេះទាមទារការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវគុណភាពស្លឹកល្អបំផុត។ បន្ទាប់ម ការរៀបស្លឹកជាផ្ទាំងៗ នៅពេលដែលស្លឹកស្ងួតបានល្មម ជាងស្បូវនឹងចាប់ផ្ដើម រៀបស្លឹកទាំងនោះជាបាច់ៗ ឬជាផ្ទាំងៗ យ៉ាងមានរបៀបរៀបរយ។ ស្លឹកត្នោតនីមួយៗត្រូវបានតម្រឹម និងដាក់ត្រួតលើគ្នា ហើយបន្ទាប់មកត្រូវបាន ចងភ្ជាប់យ៉ាងរឹងមាំដោយខ្សែបន្ទាត់តូចៗ ។ ខ្សែទាំងនេះអាចត្រូវបានធ្វើពីវល្លិ៍ធម្មជាតិ ឬសរសៃរុក្ខជាតិផ្សេងទៀតដែលមានភាពរឹងមាំ និងធន់។ ការចងភ្ជាប់នេះបង្កើតបានជា ស្លឹកសម្រាប់ប្រក់ដំបូល ដែលជាបំណែកតូចៗត្រៀមសម្រាប់ប្រក់។ ភាពរឹងមាំនៃការចងភ្ជាប់នេះគឺសំខាន់ណាស់ ដើម្បីធានាថាដំបូលនឹងមិនងាយរហែក ឬរបើកនៅពេលមានខ្យល់បក់ខ្លាំង។ ជាចុងក្រោយបច្ចេកទេសប្រក់ដំបូល មុននឹងប្រក់ ជាងដំបូលត្រូវ រៀបចំរចនាសម្ព័ន្ធដំបូលឈើ ឲ្យមានជម្រាលសមល្មម។ ជម្រាលដំបូលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យទឹកភ្លៀងអាចហូរចុះបានយ៉ាងរលូន ដោយមិនដក់ ឬជ្រាបចូលទៅក្នុងផ្ទះ។ ការគណនា ចំនួនផ្ទាំងស្លឹកត្នោតដែលត្រូវការ គឺជាជំនាញមួយទៀតដែលជាងស្បូវត្រូវមាន ដើម្បីកុំឲ្យខ្វះ ឬលើស។ ផ្ទាំងស្លឹកត្រូវបានដាក់ ត្រួតលើគ្នាពីក្រោមឡើងលើមួយស្រទាប់ៗយ៉ាងមានរបៀបរៀបរយ ទៅតាមបច្ចេកទេសប្រពៃណីដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ។ ពួកគេចាប់ផ្ដើមប្រក់ពីជួរខាងក្រោមនៃដំបូល រួចបន្តដាក់ជួរលើៗឡើងទៅ ដោយផ្ទាំងនីមួយៗត្រូវត្រួតពីលើជួរដែលនៅខាងក្រោមវា។ ការត្រួតគ្នានេះគឺដើម្បីធានាថាទឹកភ្លៀងនឹងហូរធ្លាក់ពីលើចុះក្រោមដោយមិនជ្រាបចូលខាងក្នុងផ្ទះបានឡើយ។ ដំណើរការទាំងមូលនេះទាមទារនូវ ភាពជាក់លាក់ខ្ពស់ និងការប្រុងប្រយ័ត្នជានិច្ច ដើម្បីសម្រេចបាននូវដំបូលដ៏រឹងមាំ ធន់នឹងអាកាសធាតុ និងមានអាយុកាលវែង។ ឥឡូវនេះយើងមកមើលនូវគុណសម្បត្តិ និងតម្លៃនៃដំបូលប្រក់ស្លឹកត្នោតវិញម្តង។ បច្ចុប្បន្ននេះមានសម្ភារៈសាងសង់ទំនើបៗជាច្រើនដូចជា ក្បឿងស៊ីម៉ងត៍ ស័ង្កសី ឬដំបូលកៅស៊ូ ដែលអាចមានតម្លៃថោកជាង និងងាយស្រួលក្នុងការតម្លើងក៏ដោយ។ ដំបូលប្រក់ស្លឹកត្នោតនៅតែមានតម្លៃពិសេសសម្រាប់ប្រជាជនខ្មែរមួយចំនួនធំ ទាំងផ្នែកមុខងារ ផ្នែកសោភ័ណភាព និងផ្នែកវប្បធម៌។ រីឯគុណសម្បត្តិរបស់វាគឺ វាមានភាពត្រជាក់ពីធម្មជាតិ នេះគឺជាគុណសម្បត្តិដ៏លេចធ្លោបំផុតនៃដំបូលស្លឹកត្នោត។ ស្លឹកត្នោតមានលក្ខណៈធម្មជាតិដែលជួយ កាត់បន្ថយកម្ដៅក្នុងផ្ទះ យ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ចំណាយថាមពលអគ្គិសនីច្រើនដូចការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឡើយ។ វាធ្វើឲ្យបរិយាកាសក្នុងផ្ទះមានភាពត្រជាក់ និងស្រស់ស្រាយ ដែលស័ក្តិសមបំផុតសម្រាប់អាកាសធាតុក្ដៅនៃប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត វាមានសោភ័ណភាពបែបធម្មជាតិ ដំបូលស្លឹកត្នោតផ្ដល់នូវ សោភ័ណភាពបែបបុរាណ និងភាពសាមញ្ញ ដែលបង្កប់នូវភាពកក់ក្ដៅ និងសុខដុមរមនាជាមួយបរិស្ថានធម្មជាតិ។ វាជាផ្នែកមួយដែលមិនអាចខ្វះបាននៃទេសភាពភូមិដ្ឋានជនបទខ្មែរ ដោយបង្ហាញពីភាពសុខសាន្ត និងការរស់នៅដោយសាមញ្ញ។ ជាពិសេសគឺថែរក្សា តម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ ការធ្វើដំបូលប្រក់ស្លឹកត្នោត គឺជា កេរដំណែលវប្បធម៌ ដ៏ជ្រាលជ្រៅមួយដែលបានបន្តពីដូនតា។ វាឆ្លុះបញ្ចាំងពីប្រាជ្ញាឈ្លាសវៃរបស់បុព្វបុរសខ្មែរក្នុងការប្រើប្រាស់ធនធានធម្មជាតិជុំវិញខ្លួនដើម្បីបម្រើជីវិតប្រចាំថ្ងៃ។ វាក៏ជាភស្តុតាងនៃ ការរស់នៅដោយពឹងផ្អែកលើធនធានធម្មជាតិ និងភាពចុះសម្រុងគ្នារវាងមនុស្ស និងបរិស្ថាននៅក្នុងសហគមន៍ជនបទខ្មែរ។ ចំណែកឯ ចុងក្រោយគឺ ការបង្រួបបង្រួមសហគមន៍: ជួនកាល ការប្រក់ដំបូលស្លឹកត្នោត គឺជាកិច្ចការសហគមន៍មួយដែលទាមទារការចូលរួមពីអ្នកភូមិជិតខាងក្នុងការជួយគ្នាទៅវិញទៅមក ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកនៅក្នុងសង្គមខ្មែរ។ សរុបមក ការប្រកបមុខរបរធ្វើដំបូលប្រក់ស្លឹកត្នោត គឺជាមុខរបរមួយដែលពេញនិយមសម្រាប់ប្រជាជនតាមជនបទ។ វាគឺជាចំណែកមួយដ៏មានតម្លៃនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងពីភាពចុះសម្រុងគ្នារវាងមនុស្ស និងធម្មជាតិ ព្រមទាំងប្រាជ្ញាឈ្លាសវៃក្នុងការកែច្នៃរបស់ដូនតាខ្មែរ។ ការថែរក្សា ការលើកកម្ពស់ និងការបន្តមុខរបរនេះ គឺមិនត្រឹមតែជាការអភិរក្សកេរដំណែលប្រវត្តិសាស្រ្តប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជាការបង្ហាញឲ្យពិភពលោកបានដឹងពីភាពល្អឯកនៃសិល្បៈខ្មែរ។